នាពេលបច្ចុប្បន្ននេះ បញ្ហាយេនឌ័រនៅក្នុងវិស័យការងារបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល។ ផ្នត់គំនិតបុរាណដែលធ្លាប់បែងចែកប្រភេទការងាររវាងបុរស និងស្ត្រីនៅតែមានឥទ្ធិពលក្នុងជម្រើសអាជីពរបស់យុវជន។ វិស័យសំណង់ និងវិស្វកម្មជាទូទៅត្រូវបានគេមើលឃើញថាជាដែនជម្រកការងារសម្រាប់តែបុរសដែលមានកម្លាំងមាំមួន។ ស្ត្រីខ្មែរភាគច្រើនត្រូវបានគេលើកទឹកចិត្តឱ្យចាប់យកជំនាញផ្នែកអប់រំ ឬការងាររដ្ឋបាលដែលមើលទៅសមរម្យតាមបែបប្រពៃណី។ ការកំណត់និយមន័យការងារតាមភេទអាចធ្វើឱ្យបុគ្គលម្នាក់ៗបាត់បង់ឱកាសក្នុងការបង្ហាញសមត្ថភាពពិតប្រាកដដែលខ្លួនមាន។ វិស័យបច្ចេកវិទ្យានិងព័ត៌មានវិទ្យាកំពុងតែព្យាយាមលុបបំបាត់របាំងយេនឌ័រ ដើម្បីបើកផ្លូវឱ្យស្ត្រីចូលរួមឱ្យបានច្រើន។ យើងគួរតែជំរុញឱ្យមានការផ្លាស់ប្តូរទស្សនៈដែលថាស្ត្រីមិនអាចធ្វើការងារធ្ងន់ៗក្នុងរោងចក្រ ឬការដ្ឋានសំណង់បាន។ យុវជនជំនាន់ក្រោយគួរមានសិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសវិជ្ជាជីវៈដោយផ្អែកលើចំណង់ចំណូលចិត្តជាជាងភេទ។ ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗចាប់ផ្តើមផ្តល់អាទិភាពដល់ការជ្រើសរើសបុគ្គលិកដោយមិនគិតពីនិន្នាការយេនឌ័រឡើយ។ ការយល់ឃើញខុសឆ្គងលើសមត្ថភាពរាងកាយបានរារាំងស្ត្រីមិនឱ្យចូលទៅក្នុងឧស្សាហកម្មធុនធ្ងន់ដែលផ្តល់ចំណូលខ្ពស់។ សាលាបច្ចេកទេស និងវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយថា រាល់ជំនាញទាំងអស់គឺសម្រាប់មនុស្សគ្រប់គ្នា។ ការងារថែទាំសុខភាព និងគិលានុបដ្ឋាកមិនមែនជាការងារសម្រាប់តែស្ត្រីនោះទេ គឺបុរសក៏អាចធ្វើបានយ៉ាងល្អប្រសើរ។ នៅក្នុងសង្គមកម្ពុជាយើងសង្កេតឃើញថា ស្ត្រីចាប់ផ្តើមចូលក្នុងវិស័យបើកបរយានយន្តធុនធ្ងន់កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់។ ជំនាញផ្នែកចម្អិនអាហារក្នុងកម្រិតអាជីពជានាយចុងភៅជារឿយៗត្រូវបានគ្រប់គ្រងដោយបុរសដែលជាការផ្លាស់ប្តូរផ្នត់គំនិត។ ការរើសអើងដោយអចេតនានៅក្នុងការជ្រើសរើសបុគ្គលិក គឺជាឧបសគ្គដ៏ធំមួយសម្រាប់ការកសាងកម្លាំងពលកម្មចម្រុះ។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលគ្រប់គ្នាអាចដាក់ពាក្យធ្វើការក្នុងតំណែងដែលខ្លួនស្រឡាញ់ដោយគ្មានការបារម្ភ។ ការបែងចែកការងារតាមបែបប្រពៃណីជួនកាលធ្វើឱ្យកម្លាំងពលកម្មក្នុងស្រុកខ្វះខាតអ្នកជំនាញក្នុងវិស័យសំខាន់ៗមួយចំនួន។ មាតាបិតាគ្រប់រូបគួរតែគាំទ្របុត្រាបុត្រីរបស់ខ្លួនឱ្យរៀនសូត្រនូវអ្វីដែលពួកគេពូកែដោយមិនចាំបាច់ខ្វល់ពីសម្ពាធសង្គម។ ស្ថាប័នរដ្ឋគួរតែបង្ហាញជាគំរូដល់វិស័យឯកជនក្នុងការបញ្ជ្រាបយេនឌ័រទៅគ្រប់កម្រិតនៃរចនាសម្ព័ន្ធការងាររបស់ខ្លួន។ ភាពជោគជ័យក្នុងអាជីពការងារមិនអាស្រ័យលើភេទនោះទេ ប៉ុន្តែវាអាស្រ័យលើការខិតខំប្រឹងប្រែងនិងភាពឆ្លាតវៃរបស់បុគ្គល។ ការបំបែកគំរូនៃ ការងារបុរស ឬការងារស្ត្រី នឹងជួយឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំនិងមានតុល្យភាពជាងមុន។ សង្គមទំនើបតម្រូវឱ្យមានការចូលរួមពីគ្រប់ធនធានមនុស្សទោះបីជាភេទណាក៏ដោយដើម្បីសម្រេចបាននូវផលិតភាពខ្ពស់។ ចំណេះដឹងនិងជំនាញបច្ចេកទេស គឺជាអាវុធដ៏មានអានុភាពដែលជួយឱ្យស្ត្រីអាចប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបុរស។ ការបង្កើតគោលនយោបាយជ្រើសរើសបុគ្គលិកដោយតម្លាភាពនឹងជួយកាត់បន្ថយការបែងចែកប្រភេទការងារតាមបែបអភិរក្សនិយម។ យើងឃើញថា ស្ត្រីខ្មែរនាពេលបច្ចុប្បន្នមានភាពក្លាហានក្នុងការបោះជំហានចូលក្នុងវិស័យសន្តិសុខ និងការពារជាតិកាន់តែច្រើន។ ការផ្តល់តម្លៃលើសមត្ថភាពជាចម្បងនឹងនាំមកនូវវឌ្ឍនភាពយូរអង្វែងសម្រាប់ក្រុមហ៊ុន និងអង្គភាពក្នុងយុគសម័យថ្មីនេះ។ បញ្ហាគម្លាតប្រាក់បៀវត្សរ៍រវាងបុរសនិងស្ត្រីនៅតែជាប្រធានបទដ៏ក្តៅគគុកដែលត្រូវដោះស្រាយជាបន្ទាន់ក្នុងសង្គម។ ទោះបីជាមានសមត្ថភាពនិងបទពិសោធន៍ប្រហាក់ប្រហែលគ្នាក៏ដោយក៏ស្ត្រីខ្លះនៅតែទទួលបានប្រាក់ខែតិចជាងបុរស។ តម្លាភាពនៃរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ក្នុងក្រុមហ៊ុននីមួយៗ គឺជាគន្លឹះសំខាន់ដើម្បីធានាបាននូវយុត្តិធម៌សម្រាប់គ្រប់គ្នា។ ការវាយតម្លៃលើលទ្ធផលការងារគួរតែផ្អែកលើទិន្នន័យច្បាស់លាស់ជាជាងការប្រើប្រាស់មនោសញ្ចេតនា ឬការរើសអើងភេទ។ ស្ត្រីដែលត្រូវចំណាយពេលសម្រាកមាតុភាពជារឿយៗជួបប្រទះនឹងការយឺតយ៉ាវក្នុងការតម្លើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ។ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហាប្រាក់កម្រៃមិនស្មើគ្នា ដើម្បីលើកទឹកចិត្តដល់ស្ត្រីឱ្យខិតខំប្រឹងប្រែងក្នុងអាជីព។ ការសិក្សាស្រាវជ្រាវបង្ហាញថា សមភាពនៃប្រាក់បៀវត្សរ៍នឹងជួយជម្រុញកំណើនសេដ្ឋកិច្ចគ្រួសារឱ្យមានភាពប្រសើរឡើង។ និយោជកគួរតែពិនិត្យមើលឡើងវិញនូវគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីលុបបំបាត់គម្លាតប្រាក់ខែដែលគ្មានហេតុផល។ ការចរចាប្រាក់ខែ គឺជាជំនាញមួយដែលស្ត្រីគួរតែត្រូវបានបណ្តុះបណ្តាល ដើម្បីទទួលបានអត្ថប្រយោជន៍ដែលសមស្របនឹងសមត្ថភាព។ ភាពខុសគ្នានៃប្រាក់កម្រៃរវាងយេនឌ័រអាចបណ្តាលឱ្យមានការបាក់ទឹកចិត្ត និងកាត់បន្ថយផលិតភាពការងាររបស់បុគ្គលិក។ រដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ការងារដែលចែងអំពីការទទួលបានប្រាក់ឈ្នួលស្មើគ្នាសម្រាប់តម្លៃការងារស្មើគ្នា។ ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តគួរតែធ្វើឡើងដោយគ្មានការលំអៀងទៅលើបុគ្គលិកភេទណាមួយឡើយក្នុងស្ថាប័នការងារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ស្ត្រីម្នាក់ៗនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់សង្គមជាតិទាំងមូល។ អង្គការសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិ ដើម្បីសិទ្ធិទទួលបានប្រាក់ឈ្នួលដោយស្មើភាពនិងយុត្តិធម៌។ ការកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍នឹងជួយឱ្យស្ត្រីមានលទ្ធភាពកាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំនិងសុខភាព។ ការបណ្តុះបណ្តាលផ្ទៃក្នុងអំពីសមភាពយេនឌ័រអាចជួយឱ្យអ្នកគ្រប់គ្រងយល់ដឹងពីសារៈសំខាន់នៃប្រាក់ខែដែលមានតុល្យភាព។ ការវាយតម្លៃប្រាក់បៀវត្សរ៍ដោយផ្អែកលើតួនាទីនិងការទទួលខុសត្រូវពិតប្រាកដនឹងជួយកម្ចាត់ការរើសអើងដោយអចេតនា។ យើងសង្កេតឃើញថាមានការរីកចម្រើនខ្លះដែរក្នុងវិស័យមួយចំនួន ប៉ុន្តែល្បឿននៃការផ្លាស់ប្តូរនៅតែមានកម្រិតនៅឡើយ។ ការជំរុញឱ្យមានការផ្សព្វផ្សាយអំពីទិន្នន័យប្រាក់ខែជាសាធារណៈអាចជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយភាពអយុត្តិធម៌។ ការទទួលស្គាល់តម្លៃនៃកម្លាំងពលកម្មរបស់ស្ត្រីក្នុងគ្រប់ផ្នែកទាំងអស់នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។ ក្រុមហ៊ុនដែលមានសមភាពប្រាក់ខែច្រើនតែទាក់ទាញបាននូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់មកចូលរួមការងារជាមួយខ្លួន។ យើងត្រូវដកចេញនូវផ្នត់គំនិតដែលថាមេគ្រួសារជាបុរសទើបត្រូវការប្រាក់ខែខ្ពស់ជាងស្ត្រីដែលគ្រាន់តែជាអ្នកជួយរក។ តុល្យភាពនៃប្រាក់កម្រៃជួយបង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងប្រកបដោយសុខភាពល្អនៅក្នុងអង្គភាពឬក្រុមហ៊ុនឯកជន។ ការវិនិយោគលើស្ត្រីតាមរយៈការផ្តល់ប្រាក់ខែសមរម្យ គឺជាការវិនិយោគលើអនាគតនៃជំនាន់ក្រោយរបស់កម្ពុជាយើង។ យើងសង្ឃឹមថានៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះគម្លាតប្រាក់បៀវត្សរ៍យេនឌ័រនឹងត្រូវបានលុបបំបាត់ចោលទាំងស្រុងពីសង្គម។ របាំងដែលមើលមិនឃើញឬហៅថាពិដានកញ្ចក់នៅតែរារាំងស្ត្រីមិនឱ្យឈានទៅដល់តំណែងដឹកនាំខ្ពស់បំផុតក្នុងស្ថាប័ន។ ទោះបីជាមានចំណេះដឹងខ្ពង់ខ្ពស់ក៏ដោយក៏ស្ត្រីជាច្រើនពិបាកក្នុងការទទួលបានការតែងតាំងជាអគ្គនាយក ឬប្រធានក្រុមហ៊ុន។ ផ្នត់គំនិតដែលយល់ថាបុរសមានអំណាចនិងភាពជាអ្នកដឹកនាំខ្លាំងជាងស្ត្រី គឺជាឧបសគ្គដ៏ធំសម្រាប់ការវិវត្តនៃអាជីព។ ការលើកកម្ពស់ស្ត្រីឱ្យកាន់តំណែងដែលមានការសម្រេចចិត្តនឹងនាំមកនូវទស្សនវិស័យថ្មីៗ និងការច្នៃប្រឌិតប្លែកៗសម្រាប់ស្ថាប័នជាតិ។ ស្ថាប័នជាច្រើនគួរតែបង្កើតកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំជាពិសេសសម្រាប់ស្ត្រីដែលមានសក្ដានុពលខ្ពស់ក្នុងការងារ។ ការផ្លាស់ប្ដូរនេះ តម្រូវឱ្យមានការគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលជាបុរសនៅក្នុងអង្គភាពនីមួយៗ។ ស្ត្រីមានសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិនិងដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងល្អប្រសើរមិនចាញ់បុរសនោះឡើយ។ ការកំណត់កូតាសម្រាប់ស្ត្រីក្នុងក្រុមប្រឹក្សាភិបាល គឺជាយន្តការមួយដែលអាចជួយបង្កើនតុល្យភាពយេនឌ័រក្នុងជួរអ្នកដឹកនាំ។ យើងគួរតែផ្តល់តម្លៃលើលក្ខណៈសម្បត្តិ និងស្នាដៃការងារជាជាងការសម្លឹងមើលទៅលើភេទរបស់បេក្ខជនដែលឈរឈ្មោះ។ ភាពជោគជ័យរបស់ស្ត្រីម្នាក់ក្នុងតំណែងខ្ពស់នឹងក្លាយជាកម្លាំងចិត្តដល់យុវតីរាប់ពាន់នាក់ផ្សេងទៀតឱ្យខិតខំរៀនសូត្រ។ ការលុបបំបាត់ភាពលំអៀងនៅក្នុងការជ្រើសរើសសមាជិកគ្រប់គ្រង គឺជាជំហានដំបូងនៃការបង្កើតសមភាពនៅក្នុងការិយាល័យ។ ពិភពលោកកំពុងតែទទួលស្គាល់ថាស្ត្រីមានភាពវៃឆ្លាត និងភាពម៉ឺងម៉ាត់គ្រប់គ្រាន់ក្នុងការដឹកនាំស្ថាប័នធំៗកម្រិតសកល។ យើងត្រូវបន្តជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ការងារដែលផ្តល់អាទិភាពដល់បុរសក្នុងការទទួលបានតំណែងជាអ្នកគ្រប់គ្រង។ ការបង្កើតបណ្តាញទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ស្ត្រីនឹងជួយឱ្យពួកគេមានឱកាសទទួលបានព័ត៌មាននិងការគាំទ្រក្នុងអាជីព។ ការវាយតម្លៃដោយភាពយុត្តិធម៌លើសមត្ថភាពពិតប្រាកដនឹងជួយឱ្យស្ត្រីអាចបញ្ចេញសមត្ថភាពដឹកនាំរបស់ខ្លួនបានពេញលេញ។ ភាពជឿជាក់លើខ្លួនឯងរបស់ស្ត្រី គឺជាកត្តាសំខាន់មួយក្នុងការជួយឱ្យពួកគេជម្នះនូវរបាំងសង្គមដែលរារាំងការលូតលាស់។ ស្ថាប័នឯកជនគួរតែមានគោលនយោបាយច្បាស់លាស់ក្នុងការលើកស្ទួយសមភាពយេនឌ័រតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នករួមការងារបុរសចំពោះសហសេវិកស្ត្រី គឺជាផ្នែកមួយនៃការកសាងបរិយាកាសការងារល្អ។ យើងមិនគួរទុកឱ្យសមត្ថភាពរបស់ស្ត្រីត្រូវបង្កប់នៅក្រោមសម្ពាធនៃផ្នត់គំនិតអភិរក្សនិយមដែលហួសសម័យនោះឡើយ។ ការផ្តល់អាហារូបករណ៍និងការបណ្តុះបណ្តាលបច្ចេកទេសនឹងជួយត្រៀមលក្ខណៈឱ្យស្ត្រីសម្រាប់តំណែងដឹកនាំនាពេលអនាគត។ ជោគជ័យរបស់ក្រុមហ៊ុននីមួយៗអាស្រ័យលើការរួមបញ្ចូលគ្នានៃទេពកោសល្យពីគ្រប់យេនឌ័រដោយគ្មានការរើសអើងអ្វីទាំងអស់។ ការផ្លាស់ប្ដូរនេះ នឹងជួយឱ្យកម្ពុជាអាចប្រើប្រាស់ធនធានមនុស្សដែលមានសមត្ថភាពបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការលើកទឹកចិត្តឱ្យមានការចូលរួមពីស្ត្រីក្នុងវិស័យនយោបាយក៏ជាផ្នែកមួយនៃការបំបែករបាំងយេនឌ័រក្នុងកម្រិតជាតិ។ យើងត្រូវការគំរូដឹកនាំជាស្ត្រីឱ្យបានច្រើនដើម្បីបង្ហាញថា ភេទមិនមែនជាឧបសគ្គសម្រាប់ភាពជោគជ័យដ៏អស្ចារ្យឡើយ។ ការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់មជ្ឈដ្ឋាននឹងជួយឱ្យស្ត្រីខ្មែរអាចឈរជើងបានយ៉ាងរឹងមាំក្នុងតំណែងជាអ្នកសម្រេចចិត្ត។ ស្ត្រីដែលធ្វើការក្រៅផ្ទះជាច្រើននៅតែត្រូវទទួលរងនូវបន្ទុកដ៏ធ្ងន់ធ្ងរនៃកិច្ចការផ្ទះនិងការមើលថែទាំសមាជិកគ្រួសារ។ ការបែងចែកពេលវេលារវាងការងារការិយាល័យនិងការងារផ្ទះ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ស្ត្រីដែលមានកូនតូច។ បុរសគួរតែចូលរួមចំណែកឱ្យបានកាន់តែច្រើនក្នុងការធ្វើកិច្ចការផ្ទះ ដើម្បីជួយកាត់បន្ថយសម្ពាធលើដៃគូរបស់ខ្លួន។ បន្ទុកពីរជាន់នេះអាចបណ្តាលឱ្យមានភាពតានតឹងផ្នែកស្មារតី និងប៉ះពាល់ដល់សុខភាពរាងកាយរបស់ស្ត្រីក្នុងរយៈពេលវែង។ ការយល់ឃើញថាកិច្ចការផ្ទះគឺជាកាតព្វកិច្ចផ្តាច់មុខរបស់ស្ត្រី គឺជាផ្នត់គំនិតដែលត្រូវតែមានការផ្លាស់ប្តូរជាបន្ទាន់។ ការបង្កើតសេវាកម្មថែទាំកុមារដែលមានតម្លៃសមរម្យនៅកន្លែងធ្វើការនឹងជួយសម្រួលដល់ស្ត្រីឱ្យមានភាពងាយស្រួល។ ស្វាមីដែលជួយការងារផ្ទះមិនត្រឹមតែជួយភរិយាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងសុភមង្គលក្នុងគ្រួសារឱ្យរឹងមាំ។ ផលិតភាពការងាររបស់ស្ត្រីអាចនឹងកើនឡើងប្រសិនបើពួកគេមិនចាំបាច់បារម្ភច្រើនពេកអំពីកិច្ចការក្នុងគ្រួសារ។ យើងគួរតែលើកទឹកចិត្តឱ្យមានការបែងចែកការងារក្នុងផ្ទះដោយស្មើភាពរវាងសមាជិកគ្រួសារទាំងអស់ដោយមិនប្រកាន់ភេទ។ ការអប់រំអំពីសមភាពយេនឌ័រតាំងពីវ័យកុមារនឹងជួយឱ្យក្មេងប្រុសយល់ដឹងពីការជួយការងារផ្ទះដោយស្ម័គ្រចិត្ត។ ក្រុមហ៊ុនដែលមានភាពបត់បែនខាងពេលវេលាការងារនឹងជួយឱ្យបុគ្គលិកអាចគ្រប់គ្រងជីវិតឯកជននិងអាជីពបានល្អ។ ការឈប់សម្រាកដើម្បីមើលថែទាំកូនមិនគួរក្លាយជាមូលហេតុដែលនាំឱ្យស្ត្រីត្រូវបាត់បង់ឱកាសការងារដ៏ល្អនោះទេ។ យើងត្រូវតែទទួលស្គាល់ថាកិច្ចការផ្ទះ គឺជាការងារដែលមិនមានប្រាក់កម្រៃប៉ុន្តែមានតម្លៃសេដ្ឋកិច្ចដ៏មហិមាសម្រាប់សង្គម។ ការជួយគ្នាទៅវិញទៅមករវាងប្តីនិងប្រពន្ធ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលមានសមភាពនិងយុត្តិធម៌។ ស្ត្រីជាច្រើនត្រូវបង្ខំចិត្តបោះបង់អាជីពដែលខ្លួនស្រឡាញ់ដោយសារតែសម្ពាធនៃការមើលថែទាំកូននិងមនុស្សចាស់។ ការផ្តល់តម្លៃលើការងារថែទាំគ្រួសារនឹងជួយឱ្យសង្គមយល់ដឹងពីការលំបាកដែលស្ត្រីបានឆ្លងកាត់ជារៀងរាល់ថ្ងៃ។ យើងគួរតែមានច្បាប់ដែលការពារសិទ្ធិរបស់បុគ្គលិកដែលមានបន្ទុកគ្រួសារ ដើម្បីធានាថាពួកគេមិនត្រូវបានគេរើសអើង។ ការចែករំលែកទំនួលខុសត្រូវក្នុងគ្រួសារ គឺជាសញ្ញានៃការគោរពនិងការផ្តល់តម្លៃដល់ដៃគូជីវិតក្នុងសង្គមសម័យថ្មី។ កិច្ចការផ្ទះដូចជាការបោកគក់និងការចម្អិនអាហារមិនមែនជាការងារដែលកាត់បន្ថយភាពថ្លៃថ្នូររបស់បុរសនោះឡើយ។ ការយល់ដឹងពីបន្ទុករបស់ស្ត្រីនឹងជួយឱ្យនិយោជកមានការយោគយល់ និងគាំទ្រដល់បុគ្គលិករបស់ខ្លួនឱ្យកាន់តែប្រសើរ។ ការកាត់បន្ថយម៉ោងធ្វើការសម្រាប់អ្នកដែលមានកូនតូចអាចជាជម្រើសមួយដ៏ល្អ ដើម្បីរក្សាតុល្យភាពរវាងជីវិតនិងការងារ។ យើងត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតប្រព័ន្ធគាំទ្រសង្គមដែលជួយសម្រាលបន្ទុកគ្រួសាររបស់ស្ត្រី។ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃដោយចាប់ផ្តើមពីការចែករំលែកការងារផ្ទះនឹងនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។ ភាពហត់នឿយដោយសារបន្ទុកពីរជាន់មិនគួរក្លាយជារឿងធម្មតានៅក្នុងសង្គមដែលយើងតែងតែនិយាយអំពីសមភាពនោះទេ។ យើងត្រូវបន្តផ្សព្វផ្សាយអំពីសារៈសំខាន់នៃតុល្យភាពការងារនិងជីវិតសម្រាប់បុគ្គលិកគ្រប់រូបដោយមិនគិតពីភេទ។ បច្ចុប្បន្ននេះយើងឃើញមានការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងខ្លាំងនៅក្នុងបរិយាកាសការងារទាក់ទងនឹងបញ្ហាយេនឌ័រ។ ការដាក់ចេញនូវគោលនយោបាយឈប់សម្រាកសម្រាប់ឪពុក គឺជាជំហានដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ ក្រុមហ៊ុនទំនើបៗជាច្រើនបានបញ្ចូលបញ្ហាយេនឌ័រទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់ពួកគេជាអាទិភាព។ ការបង្កើតបរិយាកាសការងារដែលគ្មានការបៀតបៀននិងការរើសអើង ជួយឱ្យបុគ្គលិកទាំងអស់មានអារម្មណ៍សុវត្ថិភាព។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានបើកឱកាសឱ្យស្ត្រីអាចធ្វើការពីផ្ទះ និងរកចំណូលបានកាន់តែមានភាពងាយស្រួល។ យើងសង្កេតឃើញថា យុវជនជំនាន់ក្រោយមានការយល់ដឹងខ្ពស់ និងផ្តល់តម្លៃដល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ភេទ។ ការផ្ដល់ឱកាសស្មើគ្នាដល់មនុស្សគ្រប់រូបក្នុងការទទួលបានការបណ្តុះបណ្តាលបច្ចេកទេស គឺជាការវិនិយោគដ៏វៃឆ្លាត។ រដ្ឋាភិបាលបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រនានា ដើម្បីជំរុញការបញ្ចូលយេនឌ័រទៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច។ ការសហការគ្នារវាងបុរសនិងស្ត្រីក្នុងក្រុមការងារតែងតែនាំមកនូវលទ្ធផលដែលប្រសើរនិងមានភាពគ្រប់ជ្រុងជ្រោយ។ ការលុបបំបាត់ផ្នត់គំនិតយេនឌ័រនៅក្នុងសៀវភៅសិក្សានឹងជួយឱ្យកុមារមានការយល់ឃើញត្រឹមត្រូវតាំងពីវ័យក្មេង។ ការផ្តល់រង្វាន់ដល់ក្រុមហ៊ុនដែលអនុវត្តសមភាពយេនឌ័របានល្អ គឺជាការលើកទឹកចិត្តមួយដល់វិស័យឯកជនទាំងមូល។ យើងគួរតែបន្តលើកកម្ពស់ការពិភាក្សាជាសាធារណៈអំពីសារៈសំខាន់នៃយេនឌ័រដើម្បីផ្លាស់ប្តូរផ្នត់គំនិតសង្គម។ ការបង្កើនចំនួនស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រនិងគណិតវិទ្យានឹងជួយឱ្យកម្ពុជាមានភាពប្រកួតប្រជែងក្នុងតំបន់។ បរិយាកាសការងារដែលគោរពគ្នាទៅវិញទៅមក គឺជាកត្តាគន្លឹះក្នុងការរក្សាបុគ្គលិកដែលមានសមត្ថភាពឱ្យនៅជាមួយអង្គភាព។ យើងឃើញថាមានការកើនឡើងនៃសហគ្រិនស្ត្រីដែលកំពុងជោគជ័យយ៉ាងខ្លាំងក្នុងវិស័យធុរកិច្ចថ្មីនៅកម្ពុជាយើង។ ការផ្លាស់ប្តូរផ្នត់គំនិតមិនមែនជារឿងដែលអាចធ្វើបានភ្លាមៗនោះទេ ប៉ុន្តែវាត្រូវការពេលវេលានិងការប្តេជ្ញាចិត្ត។ ការគាំទ្រពីថ្នាក់ដឹកនាំគ្រប់កម្រិត គឺជាកម្លាំងរុញច្រានដ៏មានឥទ្ធិពលបំផុតសម្រាប់ការអនុវត្តសមភាពយេនឌ័រពិតប្រាកដ។ យើងគួរតែអបអរសាទររាល់សមិទ្ធផលទាំងឡាយណាដែលសម្រេចបានដោយបុគ្គលគ្រប់រូបដោយមិនគិតពីអត្តសញ្ញាណភេទ។ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីយេនឌ័រក្នុងសហគមន៍នឹងជួយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីបញ្ហានេះ។ សមភាពយេនឌ័រមិនមែនជាការប្រកួតប្រជែងដើម្បីដណ្តើមអំណាចនោះទេ ប៉ុន្តែគឺជាការដើរទន្ទឹមគ្នាដើម្បីភាពរីកចម្រើន។ ការបង្កើតកន្លែងធ្វើការដែលមានលក្ខណៈបរិយាបន្ននឹងជួយឱ្យគ្រប់គ្នាមានអារម្មណ៍ថាខ្លួនគឺជាផ្នែកមួយនៃស្ថាប័ន។ យើងមានមោទនភាពចំពោះការរីកចម្រើនដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះក្នុងវិស័យសមភាពយេនឌ័រ។ ការបន្តកិច្ចខិតខំប្រឹងប្រែងនេះនឹងជួយកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយគ្រប់រូបក្នុងសង្គមខ្មែរ។ សរុបមកវិញ ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងកម្លាំងពលកម្ម គឺជាកាតព្វកិច្ចរួមគ្នាដើម្បីភាពរុងរឿងនៃកម្ពុជា។